ការប្រើប្រាស់ស្លឹកចេក និងវត្ថុធាតុដើមធម្មជាតិផ្សេងៗទៀតសម្រាប់ការវេចខ្ចប់ ឬរៀបចំអាហារ គឺជាទម្លាប់ដ៏ចំណាស់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ ទោះបីជាបច្ចុប្បន្នមានការរីកចម្រើននៃសម្ភារៈវេចខ្ចប់ទំនើបៗក៏ដោយ ក៏ការប្រើប្រាស់ស្លឹកចេកនៅតែបន្តមានប្រជាប្រិយភាព និងមានតម្លៃជាច្រើន ជាពិសេសនៅតាមតំបន់ជនបទ និងក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។ ស្លឹកចេកមានលក្ខណៈ ទន់ ធន់ និងងាយស្រួលបត់បែន សម្រាប់វេចខ្ចប់។ ជាទូទៅ វាគឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ការ វេចខ្ចប់បាយថ្ងៃត្រង់ ដោយកសិករ ឬអ្នកធ្វើការតាមស្រែចម្ការ យកទៅបរិភោគនៅទីវាល។ គុណសម្បត្តិដ៏អស្ចារ្យមួយគឺថា ស្លឹកចេកអាចជួយ រក្សាកម្តៅបាយ ឱ្យនៅក្តៅបានយូរអង្វែង រហូតដល់ពេលបរិភោគ។ មិនតែប៉ុណ្ណោះ វាថែមទាំងផ្តល់នូវ ក្លិនក្រអូបឈ្ងុយស្រាលៗបែបធម្មជាតិ ជ្រាបចូលទៅក្នុងបាយ ដែលធ្វើឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់ប្លែក។ ក្រៅពីបាយ គេក៏ប្រើប្រាស់ស្លឹកចេកយ៉ាងទូលំទូលាយសម្រាប់រុំ ម្ហូបក្រៀម ដូចជា ត្រីងៀត សាច់ក្រក ឬសាច់ផ្សេងៗទៀត។ ការរុំនេះជួយ រក្សាអនាម័យ អាហារបានល្អប្រសើរ និងការពារពីរុយ ឬធូលីដី ក៏ដូចជាងាយស្រួលទុកដាក់ និងដឹកជញ្ជូន។ នំខ្មែរប្រពៃណីជាច្រើនប្រភេទដែលជាទីពេញនិយម ដូចជា នំគម នំអន្សម (អន្សមចេក អន្សមជ្រូក) នំបត់ ឬនំធំ សុទ្ធតែត្រូវបានវេចខ្ចប់យ៉ាងល្អិតល្អន់ដោយស្លឹកចេក។ ការវេចខ្ចប់នេះមិនត្រឹមតែជាមុខងារការពារប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវ រូបរាងទាក់ទាញ ដ៏ពិសេស និងអត្តសញ្ញាណដល់នំទាំងនោះ។ ស្លឹកចេកក៏អាចប្រើប្រាស់សម្រាប់រុំ គ្រឿងផ្សំម្ហូប មុននឹងយកទៅចំហុយ អាំង ឬដុត ដើម្បីឱ្យអាហារឆ្អិនល្អ និងមានក្លិនឈ្ងុយ។ ឧទាហរណ៍ជាក់ស្តែងរួមមាន អាម៉ុក ដែលត្រូវចំហុយក្នុងចានស្លឹកចេក ឬ ទ្រប់ (សាច់អាំងស្លឹកចេក) ដែលត្រូវបានរុំដោយស្លឹកចេកមុននឹងអាំងនៅលើរងើកភ្លើង។ ភាពលេចធ្លោបំផុតមួយនៃការប្រើប្រាស់ស្លឹកចេកក្នុងការវេចខ្ចប់ គឺ គុណប្រយោជន៍ដ៏ធំធេងរបស់វាចំពោះបរិស្ថាន។ ស្លឹកចេកគឺជាសម្ភារៈធម្មជាតិ ១០០ភាគរយដែលងាយរលួយ នៅក្នុងធម្មជាតិដោយខ្លួនឯង។ មិនដូចថង់ប្លាស្ទិក ឬប្រអប់ហ្វូមទេ បន្ទាប់ពីប្រើប្រាស់រួច ស្លឹកចេកអាច បោះចោលបានដោយមិនចាំបាច់បារម្ភ ពីការបំពុលបរិស្ថានរយៈពេលវែងឡើយ។ ការប្រើប្រាស់ស្លឹកចេកជួយ កាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំង លើផលិតផលប្លាស្ទិក និងកាកសំណល់ ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់ពិភពលោក។ វា មិនបង្កផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថាន ដី ទឹក និងសុខភាពមនុស្សឡើយ នៅពេលដែលយើងប្រើប្រាស់វា។ ដំណើរការនៃការផលិតស្លឹកចេកគឺកើតចេញពី ធម្មជាតិផ្ទាល់ ដោយមិនចាំបាច់មានការប្រើប្រាស់ធនធានច្រើន ឬដំណើរការឧស្សាហកម្មស្មុគស្មាញឡើយ។ វាជាជម្រើសដ៏ល្អសម្រាប់កាត់បន្ថយ ការបំពុលដោយកាកសំណល់ ដែលនៅសេសសល់រាប់រយឆ្នាំនៅក្នុងធម្មជាតិ។ លើសពីនេះ ការប្រើប្រាស់ស្លឹកចេកក៏ជួយ លើកទឹកចិត្តដល់ការដាំដុះដើមចេក ដែលជាផ្នែកមួយនៃការអភិរក្សបរិស្ថានបៃតងផងដែរ។ ការប្រើប្រាស់ស្លឹកចេកក្នុងការវេចខ្ចប់អាហារ បានបង្ហាញយ៉ាងច្បាស់ពី ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ខ្មែរដ៏ចំណាស់ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ វាគឺជា វិធីសាស្ត្រវេចខ្ចប់បែបបុរាណ មួយដែលបានបន្តពីដូនតាខ្មែរអស់រាប់រយឆ្នាំមកហើយ ឆ្លុះបញ្ចាំងពីជំនាញ និងប្រាជ្ញាក្នុងស្រុក។ ការអនុវត្តនេះបង្ហាញពី ការរស់នៅស៊ីចង្វាក់ជាមួយធម្មជាតិ របស់ប្រជាជនខ្មែរ ដែលចេះទាញយកប្រយោជន៍ពីអ្វីដែលមានស្រាប់ជុំវិញខ្លួន។ នំខ្មែរប្រពៃណីជាច្រើនដែលរុំដោយស្លឹកចេក បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃ អត្តសញ្ញាណម្ហូបអាហារខ្មែរ ដ៏សម្បូរបែប។ ក្រៅពីមុខងារជាក់ស្តែង ការបត់បែនស្លឹកចេកឱ្យមានរាងផ្សេងៗដើម្បីវេចខ្ចប់ក៏ជា សិល្បៈមួយដ៏ល្អវិចិត្រ ដែលតម្រូវឱ្យមានជំនាញ និងភាពប៉ិនប្រសប់។ ការបន្តប្រើប្រាស់ស្លឹកចេក គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សា និងលើកកម្ពស់មរតកវប្បធម៌ដូនតា ឱ្យនៅគង់វង្ស។ ការតភ្ជាប់យ៉ាងជ្រាលជ្រៅរវាងមនុស្ស និងធម្មជាតិ នៅក្នុងសង្គមខ្មែរពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ក្លិនឈ្ងុយស្រាលៗនៃស្លឹកចេកក៏ជាផ្នែកមួយនៃ ការចងចាំពីកុមារភាព ដ៏ផ្អែមល្ហែមរបស់ក្មេងៗជនបទជាច្រើនផងដែរ។ វាជួយ រក្សាសំណើមរបស់អាហារ បានយ៉ាងល្អ ការពារកុំឱ្យអាហារស្ងួតជ្រុល ដែលអាចប៉ះពាល់ដល់រសជាតិ និងភាពទន់របស់វា។ ផ្ទៃស្លឹកចេកស្រស់មានលក្ខណៈ រលោង និងងាយស្រួលសម្អាត មុនពេលប្រើប្រាស់ ដែលជួយរក្សាអនាម័យរបស់អាហារបានល្អប្រសើរ។ ក្លិនក្រអូបធម្មជាតិពីស្លឹកចេកអាចជួយ បង្កើនចំណង់អាហារ របស់អ្នកបរិភោគឱ្យមានអារម្មណ៍ស្រស់ស្រាយ និងចង់ញ៉ាំច្រើន។ វាគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាហារដែលត្រូវការ ការចំហុយ ដូចជានំអន្សម ឬនំគម ដែលក្លិនស្លឹកចេកជួយបន្ថែមរសជាតិពិសេស។ សារធាតុធម្មជាតិមួយចំនួនដែលមាននៅក្នុងស្លឹកចេកអាចជួយ ការពារអាហារ ពីការខូចខាតខ្លះៗ ឬការលូតលាស់នៃបាក់តេរីមួយចំនួន។ នេះគឺជា គុណភាពធម្មជាតិ ដែលសម្ភារៈវេចខ្ចប់សំយោគមិនអាចផ្តល់ឱ្យបាន ហើយជួនកាលថែមទាំងអាចមានសារធាតុគីមីប៉ះពាល់ទៀតផង។ ការប្រើប្រាស់ស្លឹកចេកសម្រាប់ការវេចខ្ចប់អាហារ ធានាបាននូវសុវត្ថិភាពចំណីអាហារ ពីការចម្លងសារធាតុមិនល្អពីសម្ភារៈសំយោគ។ វាបង្ហាញពី ការយកចិត្តទុកដាក់ របស់ម្ចាស់អាហារចំពោះអ្នកបរិភោគ ដោយផ្តល់ជូននូវអ្វីដែលល្អបំផុត និងធម្មជាតិបំផុត។ ការប្រើប្រាស់ស្លឹកចេកមានលក្ខណៈទូលំទូលាយ ទាំងក្នុង ជីវភាពប្រចាំថ្ងៃដ៏សាមញ្ញ និងក្នុងពិធីសំខាន់ៗ របស់ខ្មែរ។ ក្នុង ពិធីបុណ្យសាសនាធំៗ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យកឋិនទាន គេតែងប្រើស្លឹកចេកយ៉ាងទូលំទូលាយសម្រាប់វេចនំចំណី។ នំចំណីទាំងនោះត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដើម្បី ប្រគេនព្រះសង្ឃ ឬរៀបចំជាគ្រឿងដង្វាយសម្រាប់បុព្វការីជន។ នៅក្នុង ពិធីបុណ្យប្រពៃណី ផ្សេងៗទៀតដូចជា ពិធីមង្គលការ ពិធីឡើងផ្ទះ ពិធីបំបួសនាគ ឬពិធីបុណ្យភូមិ ស្លឹកចេកត្រូវបានប្រើប្រាស់យ៉ាងច្រើន។ វាត្រូវបានប្រើសម្រាប់វេចនំ បង្អែម ឬម្ហូបអាហារជាច្រើនមុខ ដើម្បីបម្រើភ្ញៀវ ឬសម្រាប់ចែករំលែកគ្នា។ វាមិនត្រឹមតែជាវិធីសាស្ត្រងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងជួយ សន្សំសំចៃ លុយកាក់បានច្រើន បើធៀបនឹងការទិញថង់ប្លាស្ទិក។ ការប្រើប្រាស់ស្លឹកចេកក្នុងជីវភាពកសិករ ក៏ស្របតាម ការគិតគូរពីបរិស្ថាន និងការប្រើប្រាស់ធនធានមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ជារឿយៗ ស្លឹកចេកក៏ត្រូវបានប្រើប្រាស់ជា ចានបាយបណ្តោះអាសន្ន ឬកម្រាលសម្រាប់ដាក់អាហារក្នុងពេលជួបជុំគ្នាជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ។ សិប្បករខ្មែរមួយចំនួនក៏បានច្នៃស្លឹកចេក ឬវត្ថុធាតុដើមធម្មជាតិផ្សេងទៀត ទៅជា ផលិតផលវេចខ្ចប់ទំនើប បែបអេកូឡូស៊ីសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន។ សរុបមក ការប្រើប្រាស់ស្លឹកចេក គឺជា កេរដំណែលដ៏មានតម្លៃ មួយដែលបង្ហាញពីភាពប៉ិនប្រសប់ និរន្តរភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលគួរតែត្រូវបានថែរក្សា លើកកម្ពស់ និងបន្តទៅមុខទៀត។